សុភាសិត «នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ» គឺជាដំបូន្មានដ៏មានតម្លៃមហាសាលរបស់បុព្វបុរសខ្មែរ ដែលបង្រៀនអំពីសាមគ្គីភាព និងការជួយយកអាសាគ្នានៅក្នុងកាលៈទេសៈលំបាក។ សុភាសិតនេះគឺជាការដាស់តឿនឱ្យមនុស្សចេះស្រឡាញ់គ្នា និងសាមគ្គីគ្នាដូចជាបងប្អូនបង្កើត។ ឃ្លា «នៅផ្ទះម្ដាយទីទៃ» ចង់សម្តៅលើស្ថានភាពធម្មតាដែលយើងម្នាក់ៗមានគ្រួសារ និងផ្ទះសម្បែងរៀងៗខ្លួន។ នៅពេលរស់នៅក្នុងសហគមន៍ធម្មតា យើងអាចមានភាពខុសគ្នាខាងឋានៈ ចំណេះដឹង និងជីវភាព។ ក្នុងស្ថានភាពនេះ យើងអាចនឹងមិនសូវមានតម្រូវការជួយគ្នាខ្លាំងក្លាដូចពេលជួបអាសន្នឡើយ។ ឃ្លា «នៅព្រៃម្ដាយតែមួយ» តំណាងឱ្យស្ថានភាពដែលយើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ ឬកន្លែងដាច់ស្រយាល។ «ព្រៃ» ក្នុងន័យធៀប សំដៅលើទីកន្លែងដែលមានការលំបាក ខ្វះខាត ឬមានហានិភ័យខ្ពស់។ នៅពេលស្ថិតក្នុងស្ថានភាពបែបនេះ មនុស្សគ្រប់គ្នាត្រូវចាត់ទុកគ្នាដូចជាបងប្អូនដែលកើតចេញពី «ម្ដាយតែមួយ»។ សុភាសិតនេះបង្រៀនឱ្យយើងលះបង់នូវភាពអាត្មានិយម និងការប្រកាន់បក្ខពួក។ ក្នុងគ្រាអាសន្ន ការជួយសង្គ្រោះគ្នាទៅវិញទៅមកគឺជាអាទិភាពខ្ពស់បំផុត។ វាក៏បង្ហាញពីសារៈសំខាន់នៃមិត្តភាពដែលកើតឡើងក្នុងកាលៈទេសៈលំបាក។ នៅពេលយើងស្ថិតក្នុងព្រៃ ឬកន្លែងគ្រោះថ្នាក់ យើងគ្មានអ្នកណាក្រៅពីមិត្តរួមដំណើរប៉ុន្មាននាក់នោះឡើយ។ ការរួបរួមគ្នា នឹងធ្វើឱ្យយើងមានកម្លាំងរឹងមាំដើម្បីយកឈ្នះលើឧបសគ្គទាំងឡាយ។ ដូនតាខ្មែរបង្រៀនឱ្យយើងចេះ «យល់ចិត្ត» និង «យោគយល់» ដល់អ្នកដទៃឱ្យដូចជាសាច់ឈាមឯង។ សុភាសិតនេះជួយកសាងស្មារតីយុទ្ធជន និងស្មារតីក្រុមនៅក្នុងសង្គម។ វាជួយឱ្យយើងយល់ថា ទោះបីយើងមិនមែនជាបងប្អូនបង្កើត ក៏យើងអាចក្លាយជាគ្រួសារតែមួយបានតាមរយៈទឹកចិត្ត។ ក្នុងសម័យមុន អ្នកដើរព្រៃតែងតែយោងគ្នា និងការពារគ្នាពីសត្វសាហាវដោយមិនបោះបង់គ្នា។ ក្នុងសម័យបច្ចុប្បន្ន វាអាចអនុវត្តបានក្នុងកន្លែងធ្វើការ ឬការទៅសិក្សានៅបរទេស។ នៅពេលនៅឆ្ងាយពីស្រុកកំណើត អ្នករួមជាតិជាមួយគ្នាត្រូវតែចេះអាស្រ័យគ្នាទៅវិញទៅមក។ ការចេះជួយគ្នាក្នុងគ្រាក្រ គឺជាគុណធម៌ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិ។ សុភាសិតនេះដាស់តឿនមិនឱ្យយើងរើសអើងអ្នកដទៃ ដោយផ្អែកលើខ្សែស្រឡាយ ឬកម្រិតជីវភាព។ វាផ្ដល់នូវសន្តិសុខផ្លូវចិត្តដល់អ្នកដែលកំពុងធ្វើដំណើរឆ្ងាយ ឬប្រឈមនឹងការលំបាក។ ទំនុកចិត្តគឺជាគ្រឹះដ៏សំខាន់ដែលធ្វើឱ្យពាក្យថា «ម្ដាយតែមួយ» មានអត្ថន័យពិតប្រាកដ។ ការអនុវត្តតាមសុភាសិតនេះ នឹងធ្វើឱ្យសង្គមជាតិមានភាពសុខដុមរមនា។ វាក៏ជាការឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែក និងការចេះអាណិតអាសូររបស់ប្រជាជនខ្មែរ។ គ្រោះមហន្តរាយធម្មជាតិ គឺជាស្ថានភាពជាក់ស្ដែងដែលយើងត្រូវអនុវត្តតាមសុភាសិតនេះ។ ការបោះបង់មិត្តភក្តិចោលក្នុងគ្រាក្រ គឺជាទង្វើដែលសង្គមខ្មែរថ្កោលទោសយ៉ាងខ្លាំង។ សុភាសិតនេះជួយឱ្យយើងរៀនរស់នៅជាសមូហភាព ជាជាងការរស់នៅដាច់ដោយឡែក។ វាជាមេរៀនដែលបង្រៀនឱ្យយើងស្គាល់តម្លៃនៃ «មនុស្ស» លើសពីទ្រព្យសម្បត្តិ។ ចូររក្សាទឹកចិត្តឱ្យដូចជាបងប្អូនគ្រប់ពេលវេលា មិនថានៅផ្ទះ ឬនៅព្រៃឡើយ។ សុភាសិត "នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ" គឺជាការដាស់តឿនដ៏សំខាន់មួយសម្រាប់សង្គម។ វាបង្រៀនយើងថា ទោះបីជាយើងមានភាពខុសប្លែកគ្នាយ៉ាងណាក៏ដោយ ក៏យើងគួរតែចងចាំថា យើងជាកូនចៅខ្មែរតែមួយ។ ដើម្បីភាពរីកចម្រើន និងការរស់រានមានសុវត្ថិភាព សាមគ្គីភាព និងការរួបរួមគ្នាគឺជាកត្តាចាំបាច់បំផុត មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ។ មានតែការចេះជួយគ្នាទៅវិញទៅមកប៉ុណ្ណោះ ទើបអាចធ្វើឲ្យសង្គមមានភាពរឹងមាំ និងឆ្លងផុតរាល់វិបត្តិបាន។